ថ្ងៃមង្គលការមិនមែនត្រឹមតែជាថ្ងៃនៃការរួបរួមគ្នារវាងបុរស និងនារីពីរនាក់ប៉ុណ្ណោះទេ តែជាថ្ងៃមួយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងសារៈសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។ នៅក្នុងការរៀបចំមង្គលការ គឺពិតជាមានការទាក់ទងគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ រវាងទំនៀមទម្លាប់ សង្គម សាសនា និងគ្រួសារ។ មួយវិញទៀត ពិធីមង្គលការខ្មែរមិនមែនគ្រាន់តែជាការជួបជុំគ្នាមួយធម្មតានោះទេ ប៉ុន្តែត្រូវបានកសាងឡើងយ៉ាងល្អិតល្អន់ដោយផ្អែកលើទំនៀមទម្លាប់ដូនតាជាច្រើនជំនាន់។ គ្រប់ជំហាន គ្រប់ពិធី ក៏ដូចជាវត្ថុប្រើប្រាស់ទាំងអស់សុទ្ធតែមានអត្ថន័យរៀងៗខ្លួន និងបង្កប់ទៅដោយទស្សនៈជ្រាលជ្រៅអំពីជីវិតគូ គ្រួសារ និងសង្គម។ ខាងក្រោមនេះជាអត្ថន័យនៃទំនៀមទម្លាប់នីមួយៗដែលមានតាំងពីបុរាណកាលមក។ ការចាប់ផ្តើមជីវិតថ្មី ពិធីជាច្រើនដូចជា ពិធីកាត់សក់ ដែលជានិមិត្តរូបនៃការសម្អាតរាល់ឧបទ្រពចង្រៃ និងការចាប់ផ្តើមទំព័រថ្មី និងពិធីកាត់ខ្សែបូរ សុទ្ធតែតំណាងឱ្យការបោះជំហានចូលទៅក្នុងជីវិតមួយផ្សេងទៀតជាមួយគ្នា។ ពួកគេជួយរំលឹកគូស្វាមីភរិយាអំពីការទទួលខុសត្រូវ និងការផ្លាស់ប្តូរដែលនឹងកើតឡើងក្រោមអាពាហ៍ពិពាហ៍។ ប្រាថ្នាភាពសុខដុមរមនា ពិធីនានាត្រូវបានរៀបចំឡើងក្នុងគោលបំណងជូនពរឱ្យគូស្វាមីភរិយាមានភាពសុខដុមរមនា។ ឧទាហរណ៍ ពិធីបង្វិលពពិល គឺជាការអំពាវនាវដល់វត្ថុស័ក្តិសិទ្ធិ និងទេវតាឱ្យជួយប្រោះព្រំសិរីសួស្តី និងពរជ័យពីគ្រប់ទិសទី ដើម្បីឱ្យជីវិតគូមានភាពត្រជាក់ត្រជុំ និងចម្រើនរុងរឿង។ វត្ថុដែលដាក់ក្នុងពពិល ក៏មានអត្ថន័យតំណាងឱ្យភាពបរិបូរណ៍ និងសុភមង្គលផងដែរ។ ពរជ័យពីចាស់ទុំ ពិធីសំពះផ្ទឹម គឺជាចំណុចកំពូលនៃពិធីមង្គលការ ដែលគូស្វាមីភរិយាសំពះគោរពដល់មាតាបិតា ជីដូនជីតា និងចាស់ទុំ ដើម្បីទទួលបាននូវពរជ័យ និងការណែនាំពីពួកគាត់។ នេះបង្ហាញពីការគោរពដឹងគុណចំពោះអ្នកមានគុណ និងជាការទទួលយកនូវទំនួលខុសត្រូវក្នុងនាមជាគូស្វាមីភរិយាពេញលេញ។ វាក៏ជាការបញ្ជាក់ថាចំណងអាពាហ៍ពិពាហ៍នេះទទួលបានការយល់ព្រម និងការគាំទ្រពីគ្រួសារទាំងពីរ។ ការបង្ហាញពីការចងចាំ និងការបន្តនូវកេរដំណែលវប្បធម៌ ការគោរពតាមទំនៀមទម្លាប់ទាំងនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការចងចាំនូវឫសគល់វប្បធម៌របស់ខ្លួន។ តាមរយៈការបន្តរៀបចំពិធីមង្គលការតាមបែបប្រពៃណីខ្មែរ យើងកំពុងបន្តនូវកេរដំណែលវប្បធម៌ដ៏ល្អផូរផង់នេះទៅដល់មនុស្សជំនាន់ក្រោយ។ ពិធីមង្គលការខ្មែរក៏ជាការឆ្លុះបញ្ចាំងពី ប្រពៃណី ទំនៀមទំម្លាប់នៃសង្គម ផងដែរ។ វាមិនមែនត្រឹមតែជាកិច្ចការផ្ទាល់ខ្លួនរបស់គូស្វាមីភរិយា ឬគ្រួសារទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែវាតែងតែមានលក្ខណៈទ្រង់ទ្រាយធំ ដោយមានការអញ្ជើញភ្ញៀវកិត្តិយស ញាតិមិត្ត បងប្អូន និងមិត្តភក្តិចូលរួមយ៉ាងច្រើនកុះករ។ នេះបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃការទទួលស្គាល់ពីសង្គមចំពោះចំណងអាពាហ៍ពិពាហ៍ថ្មីមួយផងដែរ។ ការទទួលស្គាល់ជាផ្លូវការ វត្តមានរបស់មនុស្សយ៉ាងច្រើនកុះករនៅក្នុងពិធីមង្គលការ គឺជាការប្រកាសជាផ្លូវការ និងការទទួលស្គាល់នូវចំណងអាពាហ៍ពិពាហ៍រវាងបុគ្គលពីរនាក់ក្លាយជាប្ដីប្រពន្ធ។ វាជាការបញ្ជាក់ថាសហគមន៍បានស្វាគមន៍គូស្វាមីភរិយាថ្មីដែលនឹងត្រូវរស់នៅជាមួយគ្នាជាគ្រួសារតែមួយរហូតទៅ។ ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព ពិធីមង្គលការគឺជាឱកាសដ៏ល្អមួយសម្រាប់ក្រុមគ្រួសារទាំងសងខាងជួបជុំគ្នា ស្គាល់គ្នាឱ្យកាន់តែច្បាស់ និងពង្រឹងចំណងមិត្តភាព។ វាក៏ជាពេលវេលាដែលញាតិមិត្តជិតឆ្ងាយអាចជួបជុំគ្នា បង្ហាញការយកចិត្តទុកដាក់ និងបង្ហាញពីការរួបរួមសាមគ្គីគ្នា។ ការជួយចាត់ចែងរៀបចំពិធី ក៏បង្ហាញពីទឹកចិត្តជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ផងដែរ។ ការផ្ទេរចំណេះដឹង និងបទពិសោធន៍ វត្តមានរបស់ចាស់ទុំ និងអ្នកមានបទពិសោធន៍ក្នុងពិធី ក៏ជាឱកាសសម្រាប់ពួកគេចែករំលែកពរជ័យ ការណែនាំ និងបទពិសោធន៍ជីវិតដល់គូស្វាមីភរិយាថ្មី ដែលជាទុនដ៏សំខាន់សម្រាប់ពួកគេក្នុងការកសាងគ្រួសារ។ ដូច្នេះ ពិធីមង្គលការខ្មែរគឺជាព្រឹត្តិការណ៍ដ៏មានតម្លៃមួយ ដែលមិនត្រឹមតែភ្ជាប់បុគ្គលពីរនាក់ទៅជាគ្រួសារទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការបង្កើនភាពរួបរួមសង្គមផងដែរ។ ក្នងនោះសាសនាក៏មានតួនាទីយ៉ាងសំខាន់ផងដែរសម្រាប់ពិធីមង្គលការខ្មែរ។ ជាការពិតណាស់ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ និងជ្រាបចូលយ៉ាងជ្រៅទៅក្នុងការរៀបចំ និងដំណើរការនៃពិធីមង្គលការ។ វត្តមានរបស់សាសនានៅក្នុងថ្ងៃដ៏សំខាន់នេះ មិនត្រឹមតែជាពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពនៃពរជ័យ គុណធម៌ និងការណែនាំសម្រាប់ជីវិតគូ។ ចំពោះសាសនា មានធាតុផ្សំដ៏សំខាន់ៗជាច្រើននៅក្នុងពិធីមង្គលការខ្មែរ ដែលបង្ហាញពីស្មារតីគោរពព្រះធម៌ និងអភិរក្សប្រពៃណីពុទ្ធសាសនា។ ការនិមន្តព្រះសង្ឃសូត្រមន្ត ជារឿយៗ គ្រួសាររៀបការតែងតែនិមន្តព្រះសង្ឃមកសូត្រមន្តនៅគេហដ្ឋាន ឬនៅកន្លែងរៀបចំពិធី។ ការប្រោះព្រំទឹកមន្ត បន្ទាប់ពីសូត្រមន្ត ព្រះសង្ឃនឹងប្រោះព្រំទឹកមន្តដល់គូស្វាមីភរិយាថ្មី និងភ្ញៀវ។ ទឹកមន្តនេះត្រូវបានគេជឿថាមានអានុភាពបណ្ដេញឧបទ្រពចង្រៃ នាំមកនូវសិរីសួស្ដី ភាពត្រជាក់ត្រជុំ ភាពសុខសាន្ត និងចម្រើនរុងរឿងដល់ជីវិតគូ។ ប្រសិទ្ធពរជ័យ ការសូត្រមន្តរបស់ព្រះសង្ឃក៏ជាការប្រសិទ្ធពរជ័យដល់គូស្វាមីភរិយាឱ្យមានសុភមង្គល ជោគជ័យ និងមានអាយុយឺនយូរជាមួយគ្នា។ ទស្សនវិជ្ជាសាសនាក្នុងជីវិតគូ ក្រៅពីពិធីសូត្រមន្ត គោលការណ៍ និងទស្សនវិជ្ជាសាសនាក៏ត្រូវបានបញ្ចូលទៅក្នុងការអប់រំ និងការណែនាំគូស្វាមីភរិយាផងដែរ៖ ការអត់ធ្មត់ ព្រះពុទ្ធសាសនាបង្រៀនអំពីសារៈសំខាន់នៃការអត់ធ្មត់ និងការអធ្យាស្រ័យចំពោះគ្នាក្នុងជីវិតគូ ដែលជាគន្លឹះដោះស្រាយបញ្ហា និងរក្សាភាពសុខដុមរមនា។ ភាពស្មោះត្រង់ គោលការណ៍ធម៌នៃការស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក គឺជាគ្រឹះដ៏សំខាន់នៃចំណងអាពាហ៍ពិពាហ៍មួយដ៏រឹងមាំ និងយូរអង្វែង។ ការទទួលខុសត្រូវ គូស្វាមីភរិយានីមួយៗត្រូវបានបង្រៀនអំពីការទទួលខុសត្រូវរៀងៗខ្លួនចំពោះគ្រួសារ ការងារ និងកូនចៅ។ ស្វាមីមានតួនាទីជាប្រមុខគ្រួសារ និងជាអ្នកការពារ ចំណែកភរិយាជាអ្នកគ្រប់គ្រង និងថែរក្សាកិច្ចការផ្ទះ។ មេត្តា ករុណា និងឧស្សាហ៍ព្យាយាម គុណធម៌ទាំងនេះជួយឱ្យជីវិតគូមានក្តីស្រឡាញ់ យោគយល់ និងអាចកសាងអនាគតបានដោយភាពជោគជ័យ។ ជារួមមក វត្តមាននៃធាតុផ្សំសាសនាក្នុងពិធីមង្គលការខ្មែរមិនមែនត្រឹមតែជាទម្រង់បែបបទប៉ុណ្ណោះទេ ប៉ុន្តែវាជាការបណ្តុះបណ្តាលផ្លូវចិត្ត និងស្មារតីដល់គូស្វាមីភរិយាឱ្យមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការកសាងគ្រួសារ។ ជំនឿលើពរជ័យពីព្រះសង្ឃ និងការអនុវត្តតាមធម៌ ជួយឱ្យពួកគេមានជំនឿចិត្ត និងសង្ឃឹមថាជីវិតគូនឹងប្រកបដោយសេចក្តីសុខ និងចម្រើនរុងរឿង។ សម្រាប់គ្រួសារ ថ្ងៃមង្គលការមានអត្ថន័យជ្រាលជ្រៅជាច្រើនលើសពីការជួបជុំគ្នាធម្មតា។ វាគឺជាការប្រារព្ធនូវពិធីដ៏អស្ចារ្យ និងជាការធានាការបន្តពូជពង្សវង្សត្រកូល ពីមួយជំនាន់ទៅមួយជំនាន់។ ក្នុងថ្ងៃដ៏វិសេសនេះ សមាជិកគ្រួសារទាំងអស់ចូលរួមយ៉ាងសកម្មដើម្បីបង្ហាញនូវក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងក្តីសង្ឃឹមយ៉ាងមុតមាំ។ តួនាទី និងសារៈសំខាន់របស់គ្រួសារនៅថ្ងៃមង្គលការ មានភាពចាំបាច់យ៉ាងខ្លាំងក្នុងការរួមចំណែកឲ្យពិធីប្រព្រឹត្តទៅដោយរលូន។ ការបន្តវង្សត្រកូល នៅក្នុងសង្គមខ្មែរ ការរៀបអាពាហ៍ពិពាហ៍ត្រូវបានចាត់ទុកជាកាតព្វកិច្ចមួយ ដើម្បីបន្តពូជពង្ស និងរក្សាឈ្មោះត្រកូល។ ថ្ងៃមង្គលការគឺជាការប្រកាសជាផ្លូវការអំពីការបង្កើតគ្រួសារថ្មីមួយ ដែលនឹងក្លាយជាផ្នែកមួយនៃត្រកូល ហើយបន្តនូវមរតកដូនតា។ ការចូលរួមយ៉ាងសកម្មក្នុងការរៀបចំ មាតាបិតា បងប្អូន និងចាស់ទុំទាំងអស់ មិនត្រឹមតែជាអ្នកចូលរួមនោះទេ ប៉ុន្តែពួកគាត់ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការរៀបចំពិធីមង្គលការតាំងពីដើមរហូតដល់ចប់។ នេះរួមបញ្ចូលទាំងការពិភាក្សា ការរៀបចំផែនការ ការសម្រេចចិត្ត និងការជួយការងារផ្សេងៗ ដើម្បីធានាថាពិធីនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពថ្លៃថ្នូរ។ ការចូលរួមនេះបង្ហាញពីការទទួលខុសត្រូវរួម និងសាមគ្គីភាពក្នុងគ្រួសារ។ ការផ្តល់ពរជ័យ និងក្ដីសង្ឃឹម ក្នុងថ្ងៃមង្គលការ ចាស់ទុំ និងមាតាបិតានឹងផ្តល់ពរជ័យដល់កូនចៅរបស់ពួកគេ។ ពរជ័យទាំងនេះមិនមែនត្រឹមតែជាពាក្យសំដីនោះទេ ប៉ុន្តែជាក្ដីសង្ឃឹមដ៏មុតមាំចំពោះអនាគតដ៏ល្អរបស់គូស្វាមីភរិយាថ្មី។ ពួកគេប្រាថ្នាឱ្យកូនៗមានសុភមង្គល សុខភាពល្អ មានកូនចៅច្រើន និងជោគជ័យក្នុងជីវិត។ ការបង្ហាញពីក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ វត្តមានរបស់ក្រុមគ្រួសារទាំងអស់ក្នុងថ្ងៃមង្គលការ គឺជាការបង្ហាញនូវក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅ។ វាជាពេលវេលាដែលសមាជិកគ្រួសារបង្ហាញពីការគាំទ្រផ្លូវចិត្ត និងការត្រៀមខ្លួនជួយជ្រោមជ្រែងដល់គូស្វាមីភរិយាថ្មីគ្រប់ពេលដែលពួកគេត្រូវការ។ ការគាំទ្រ និងការជួយជ្រោមជ្រែងតទៅមុខទៀត ចំណងអាពាហ៍ពិពាហ៍មិនមែនគ្រាន់តែជាការរួបរួមគ្នារបស់បុគ្គលពីរនាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការភ្ជាប់គ្រួសារពីរជាមួយគ្នា។ ដូច្នេះ វត្តមានរបស់ក្រុមគ្រួសារក៏ជាការបង្ហាញពីការគាំទ្រ និងការជួយជ្រោមជ្រែង ដល់ជីវិតគូរបស់ពួកគេតទៅមុខទៀតផង។ ប្រសិនបើមានបញ្ហា ឬការលំបាកណាមួយកើតឡើង ក្រុមគ្រួសារនឹងត្រៀមខ្លួនដើម្បីជួយដោះស្រាយ។ សរុបមក ថ្ងៃមង្គលការតាមប្រពៃណីខ្មែរ ជាព្រឹត្តិការណ៍ដ៏ធំមួយដែលឆ្លុះបញ្ចាំងពីតម្លៃសង្គម ជំនឿសាសនា និងការប្តេជ្ញាចិត្តរបស់គ្រួសារក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគត។ ហើយក៏ជាការទទួលពរជ័យពីចាស់ទុំ ការបង្ហាញពីការគោរព និងការកសាងគ្រួសារដ៏រឹងមាំសម្រាប់ជីវិតគ្រួសារថ្មី។